គ្រាន់តែឮពាក្យគេនិយាយថា សត្វកណ្តុរ មនុស្សភាគច្រើនតែងតែនឹកគិតថាវាជាសត្វចង្រៃ។ ព្រោះកណ្តុរដែលគេស្គាល់តែងរស់នៅតាមបណ្តាញលូទឹកស្អុយ និងនៅតាមកន្លៀតទីងងឹត។ វាក៏ចូលចិត្តកាត់ ឬខាំបំផ្លាញសម្ភារៈប្រើប្រាស់ សម្លៀកបំពាក់ និងទ្រព្យសម្បត្តិនៅក្នុងផ្ទះសូម្បីតែគ្រឿងសង្ហារឹមធ្វើឡើងពីឈើក៏ដោយ។ ប៉ុន្តែសម្រាប់សត្វកណ្តុរមួយប្រភេទទៀត ដែលគេនិយមហៅថា កណ្តុរសុាំង ឬ កណ្តុរព្រែង ត្រូវបានគេចិញ្ចឹមយកសាច់លក់។ សត្វកណ្តុរព្រែងត្រូវបានគេសង្កេតឃើញរស់នៅតាមស្រែ បែបធម្មជាតិ។ អ្នកដែលនិយមបរិភោគកណ្តុរនេះ គេច្រើនដាក់អន្ទាក់ ឬ ប្រើវិធីផ្សេងៗ ដើម្បីបានមកធ្វើម្ហូប។ ប៉ុន្តែបច្ចុប្បន្ននេះ មានកសិករខ្មែរមួយចំនួន យកកណ្តុរព្រែងនេះមកចិញ្ចឹមក្នុងអាងសុីម៉ង់។ គោលបំណងនៃការចិញ្ចឹមគឺដើម្បីយកកណ្តុរព្រែងនេះធ្វើជាកណ្ដុរខ្វៃ ដើម្បីលក់នៅលើទីផ្សារ។ ការប្រកបរបរនេះជួយកសិករខ្មែររកចំណូលបានកាក់កបគួរសម ដើម្បីផ្គត់ផ្គង់គ្រួសារ។ ការចិញ្ចឹមកណ្ដុរព្រែងក្នុងសហគមន៍ ហាក់ទទួលបានការចាប់អារម្មណ៍ជាខ្លាំង។ ខណៈបច្ចុប្បន្នមានតម្រូវការច្រើន សម្រាប់ផ្គត់ផ្គង់លើទីផ្សារ។ ការចិញ្ចឹមកណ្តុរមិនពិបាកនោះឡើយ ដោយគេត្រូវរៀបជាលូ ឬ អាងសុីម៉ង់ និងដាក់ចំណីឱ្យវាសុីមួយថ្ងៃមួយដង។ ចំពោះចំណីកណ្តុរព្រែង គឺវាសុីដូចតែកណ្តុរស្រែដែរ។ ក្នុងការចិញ្ចឹមកណ្តុរប្រភេទនេះ ប្រជាកសិករអាចចិញ្ចឹមវាលក់ជាសាច់ ឬកូនកណ្តុរក៏បាន។ សព្វថ្ងៃរបរចិញ្ចឹមកណ្តុរនេះកំពុងមានការពេញនិយមគួរសមពីសំណាក់កសិករខ្មែរ។ ខណៈសត្វកណ្ដុរលក់ទាំងរោម១គីឡូ ១៨០០០។ តែបើបោចរោមស្អាត ១គីឡូ ២៥០០០។ កសិករខ្មែរបានបន្ថែមថា កណ្តុរចិញ្ចឹមគឺមានរសជាតិឆ្ងាញ់។ គេមិនភ័យខ្លាចវាមានជំងឹដូចកណ្តុរព្រៃ ហើយជាធម្មតាអាចជួយកសិកររកចំណូលបានពី ៣០០ ទៅ ៤០០ដុល្លារ ក្នុងមួយខែ។ ពាក់ព័ន្ធនឹងការចិញ្ចឹម ដើម្បីចិញ្ចឹមកណ្តុរបានល្អ ចាំបាច់គឺត្រូវការកន្លែងចិញ្ចឹមដែលអាចធ្វើជាទ្រុង ឬ លូ ដើម្បីងាយស្រួលចិញ្ចឹម និង មើលថែ។ ក្រៅពីនេះគឺត្រូវការទិញពូជកណ្តុរ និងចំណីបន្តិចបន្តួច។ សម្រាប់កសិករដែលមានបំណងចង់ចិញ្ចឹម គឺមានដើមទុនត្រឹមប្រមាណ១០០ដុល្លារ ក៏អាចចិញ្ចឹមបានដែរ។ ដោយឡែកចំពោះចំណីវិញ កណ្តុរជាសត្វមួយដែលងាយស្រួលឱ្យចំណី។ គេអាចដាក់ចំណីជាស្រូវ ពោត សណ្តែក ដំឡូង និងបន្លែជាដើម។ បន្ថែមពីនេះក៏អាចប្រើចំណីបន្ថែមដូចជាចំណីមាន់ ឬ ចំណីជ្រូក២ទៅ៣ដងក្នុងមួយសប្ដាហ៍ជាការស្រេច។ សម្រាប់់កសិករខ្មែរ ការចិញ្ចឹមសត្វកណ្តុរមានភាពខុសប្លែកពីសត្វដទៃដោយសារគេចិញ្ចឹមវាបិទជិត។ មួយវិញទៀត មិនចំណាយពេលច្រើនក្នុងការថែទាំ ដាក់ចំណីតិច មិនចំណាយកម្លាំងច្រើន និងមិនប៉ះពាល់ដល់ការងារប្រចាំថ្ងៃ។ ហើយរយៈពេលចិញ្ចឹមត្រូវចំណាយពេលប្រមាណ២ទៅ៣ខែ ដែលកណ្តុរមានទម្ងន់ជាមធ្យម៥ខាំ។ កសិករខ្មែរមួយចំនួនមើលឃើញថា ការចិញ្ចឹមកណ្តុរជាឱកាសអាជីវកម្មគ្រួសារខ្នាតតូចមួយ។ កណ្តុរញីអាចកើតកូនបានច្រើនដងក្នុងមួយឆ្នាំ ដូច្នេះក្រៅពីលក់សាច់ គេក៏អាចលក់ជាកូនកណ្តុរទៅកសិករឯទៀតបានផងដែរ។ ការចិញ្ចឹមកណ្តុរច្រើនតែជាមុខរបររបស់ប្រជាកសិករដែលមានប្រាក់ចំណូលទាប។ វាមិនចាំបាច់ត្រូវការកន្លែងទូលាយ ឬប្រាក់ទុនច្រើននោះទេ។ ក្នុងនោះក៏មានអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលផ្ដល់ការបណ្តុះបណ្ដាលអំពីការចិញ្ចឹមកណ្តុរប្រកបដោយអនាម័យផងដែរ។ គេបង្រៀនកសិករខ្មែរពីរបៀបការពារកណ្តុរពីជំងឺ និងរក្សាអនាម័យ។ គេសង្កេតឃើញថា សហគមន៍ដែលប្រកបរបរចិញ្ចឹមកណ្តុរខ្នាតតូចនេះ ទទួលបានផលប្រយោជន៍សេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ដែរ។ នៅតែមានមនុស្សមួយចំនួន មានអារម្មណ៍មិនស្រួលចំពោះការបរិភោគសាច់កណ្តុរ។ យ៉ាងណាមិញ នៅតាមតំបន់ជនបទវាត្រូវបានចាត់ទុកថាជារឿងធម្មតាទៅវិញ។ សាច់កណ្តុរមានប្រូតេអ៊ុីនខ្ពស់ និងជាតិខ្លាញ់ទាប។ ទោះបីជាវាមើលទៅចម្លែកសម្រាប់ជនបរទេសក៏ពិតមែន ក៏ប៉ុន្តែការចិញ្ចឹមកណ្តុរជាផ្នែកមួយនៃវប្បធម៌អាហាររបស់ប្រជាជនតាមជនបទ។